រឿងនិទានបុរាណខ្មែរជាច្រើនត្រូវបានផលិតឡើងជាខ្សែភាពយន្ត ដែលជួយលើកកម្ពស់វប្បធម៌ និងអក្សរសិល្ប៍ជាតិទៅកាន់មហាជនទូលំទូលាយ។ មានជាច្រើនត្រូវបានផលិតឡើងជាខ្សែភាពយន្ត ដើម្បីអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់មហាជនជំនាន់ក្រោយ ឲ្យបានយល់ដឹងកាន់តែទូលំទូលាយពីកេរដំណែលដូនតា។ ខ្សែភាពយន្តទាំងនេះមិនត្រឹមតែផ្តល់ការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងអប់រំ និងឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ សង្គម និងប្រវត្តិសាស្ត្រផងដែរ។ ខាងក្រោមនេះជារឿងនិទានបុរាណល្បីៗមួយចំនួនដែលត្រូវបានយកមកផលិតជាខ្សែភាពយន្ត។ រឿង ទុំទាវ ជារឿងស្នេហាដ៏សោកសៅនិងល្បីល្បាញបំផុតក្នុងអក្សរសិល្ប៍ខ្មែរ ដែលបានឆ្លុះបញ្ចាំងពីសេចក្តីស្នេហាពិតរវាងមនុស្សពីរនាក់ដែលត្រូវរងឧបសគ្គពីប្រពៃណី និងឋានៈសង្គម។ រឿងនេះបានរៀបរាប់យ៉ាងលម្អិតពីសេចក្តីស្នេហាដ៏បរិសុទ្ធរវាង លោក ទុំ ដែលជាអ្នកមានសំនៀងពីរោះរណ្តំចិត្ត និង នាង ទាវ ដែលជានារីស្រស់ស្អាតផូរផង់ ប៉ុន្តែស្នេហាអ្នកទាំងពីរត្រូវជួបនូវឧបសគ្គដ៏ធំធេងពី ទំនៀមទម្លាប់ប្រពៃណីតឹងរ៉ឹង និងការរារាំងពីមាតាបិតា។។ រឿង ទុំទាវ ត្រូវបានផលិតជាខ្សែភាពយន្តជាច្រើនជំនាន់មកហើយ ដែលបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាព និងតម្លៃអមតៈរបស់ស្នាដៃអក្សរសិល្ប៍ខ្មែរមួយនេះ។ ដំបូងឡើយ ខ្សែភាពយន្តមួយនេះ គឺជារឿងប្រលោមលោកសោកនាដកម្មបែបមនោសញ្ចេតនា ដែលនិពន្ធដោយភិក្ខុ ងួនសោម ដែលសរសេរអំពីស្នេហាប្រកាន់វណ្ណៈនា សម័យកាលលង្វែក ក្នុង គ្រិស្តសករាជ ១៥៧២ រជ្ជកាលព្រះបាទ បរមរាជាទី២ ។ បន្ទាប់មក ក្នុងឆ្នាំ១៩២៨ ព្រះបាទសុីសុវត្ថិ បានដាក់បញ្ចូលជាស្នាដៃអក្សរសិល្ប៍ជាតិ ដែលរៀបជាពាក្យកាព្យ ១០៥០ ល្បះ ដោយស្មើនិង ១១៨ ទំព័រ ។ ក្នុងនោះដែរ ក្នុងឆ្នាំ ១៩៤៩ លោកឧកញ៉ាវិបុលរាជសេនា នូ កន បានយកមកប្រែសម្រួលនិងតាក់តែងថ្មីជារឿង ទាវឯក ដែលប្ដូរជារជ្ជកាលគ្រងរាជរបស់ ព្រះបាទ រាមាជើងព្រៃ ឆ្នាំ (១៥៩៤ ដល់ ១៥៩៦) និងបានធ្វើការបោះពុម្ភចេញផ្សាយ។ ក្នុងសម័យសង្គមរាស្ត្រនិយម ទស្សវតន៍ឆ្នាំ៦០ រឿងទុំទាវ ត្រូវបានគេលើកមកបញ្ជូលក្នុងកម្មវិធីសិក្សា ជាស្នាដៃអក្សរសាស្ត្រខ្មែរ ផ្នែកអត្ថបទពាក្យកាព្យនៃរឿង ដែលត្រូវបានលើកយកមកសូត្រជាបទកាព្យ ពាក្យ៧ ក្នុងនោះដែលត្រូវបានលោក គង់ហួត និង លោកចាវ សេង យកចុះផ្សាយដោយពុទ្ធកវិទ្យាល័យសីហនុរាជ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៦៥ រឿងទុំទាវ ត្រូវបានដាក់បញ្ចូលទៅក្នុងទម្រង់ល្ខោនយីកេផងដែរ ក្របខណ្ឌនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងឆ្នាំ១៩៦៩ រឿងនេះ ក៏ត្រូវបានយកទៅចូលរួមសម្តែងក្នុងមហោស្រពអន្តរជាតិ ប្រទេសម៉ាឡេស៊ីផងដែរ, និងប្រទេសហ្វីលីពីន នាសម័យសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ ១៩៧០ ។ ក្រោយមក រឿងទុំទាវ ក៏មានការផលិតឡើងវិញក្នុងទម្រង់ជាខ្សែភាពយន្តនៅ ឆ្នាំ ២០០៣ ដែលដឹកនាំដោយអ្នកដឹកនាំរឿងដ៏ល្បីល្បាញ លោក ហ្វៃ សំអាង។ ចំពោះ រឿង រាមកេរ្តិ៍ ឬឥណ្ឌា រាមាយណៈ ជារឿងវីរភាពដ៏ធំមួយរបស់ឥណ្ឌាដែលបានជ្រាបចូលមកវប្បធម៌ខ្មែរតាំងពីបុរាណកាល។ រឿងនេះបានរៀបរាប់យ៉ាងលម្អិតពី ការតស៊ូដ៏អង់អាចក្លាហានរបស់ព្រះរាម ដើម្បីស្រង់ ព្រះនាងសីតា ដែលជាមហេសីជាទីស្រឡាញ់ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ ក្រុងរាពណ៍ ដែលជាស្ដេចយក្ស។ ផ្នែកខ្លះនៃរឿង រាមកេរ្តិ៍ ត្រូវបានយកមកផលិតជាខ្សែភាពយន្ត ឬជាភាគខ្លីៗ ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ និងបង្ហាញដល់មហាជននូវសាច់រឿងសំខាន់ៗ និងសិល្បៈបុរាណដ៏វិចិត្រ។ ឧទាហរណ៍ ភាពយន្ត "ក្រុងរាពណ៍" ដែលផលិតក្នុងឆ្នាំ ១៩៦៦ ដោយអ្នកដឹកនាំរឿងដ៏ល្បីល្បាញ លោក លី ប៊ុនយីម គឺជាផ្នែកមួយដ៏សំខាន់នៃរឿងរាមកេរ្តិ៍ដែលត្រូវបានយកមកបង្ហាញជាខ្សែភាពយន្ត។ រីឯរឿង ពុទ្ធិសែននាងកង្រី នេះបានរៀបរាប់ពីស្នេហាដ៏ប្លែករវាងព្រះអង្គ ពុទ្ធិសែន ដែលជាមនុស្ស និង នាង កង្រី ដែលជាកូនយក្ស។ រឿងនេះបានបង្កប់នូវ សារអប់រំដ៏មានតម្លៃអំពីសេចក្តីស្មោះត្រង់ ការលះបង់ និងការតស៊ូ ដែលជាគុណធម៌សំខាន់ៗក្នុងជីវិត។ រឿង ពុទ្ធិសែននាងកង្រី គឺជាខ្សែភាពយន្តខ្មែរឆ្នាំ១៩៦៨ ផ្អែកលើរឿងព្រេងខ្មែរអំពីរឿងភ្នំនាងកង្រី ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ បន្ទាប់មក ខ្សែភាពយន្ត នេះត្រូវបាន ចាក់ផ្សាយឡើងវិញ ក្នុងឆ្នាំ ២០០០ និង ២០០២ ហើយបានចាក់ផ្សាយតាមកញ្ចក់ ទូរទស្សន៍កងយោធពលខេមរភូមិន្ទ និងដឹកនាំដោយលោក លី ប៊ុនយីម សម្តែងដោយលោក គង់ សំអឿន និងអ្នកស្រី វីរៈ តារា។ ឯរឿង “តេជោយ៉ត” គឺជាចំណងជើងរឿងមួយ ដែលប្រសូតឡើងក្រោមស្នាដៃនិពន្ធរបស់ លោក ទី ជីហួត ក្នុងឆ្នាំ ១៩៨៣។ ទន្ទឹមនឹងនេះផងដែរ ក៏បានឃើញថាមានអ្នកនិពន្ធមួយរូបទៀតគឺ លោក គង្គ ប៊ុនឈឿន ក៏បានបង្កើតវណ្ណកម្មមួយមានចំណងជើងប្រហាក់ប្រហែលគ្នានេះដែរ គឺរឿង “តេជោមាស តេជោយ៉ត” ដែលបាននិពន្ធឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០២។ បន្ថែមពីនេះ រឿង សុវណ្ណាហង្សជារឿងភាគនិទានដ៏អស្ចារ្យដែលនិយាយអំពី ឥន្ទ្រីមាស ដែលមានសមត្ថភាពអស្ចារ្យ ហើយត្រូវបានចាត់ទុកជាតំណាងនៃភាពរុងរឿង និងសិរីសួស្ដី។ រឿងនេះបានបង្កប់នូវ ជំនឿអបិយជំនឿ មួយចំនួនដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សនាពេលនោះ ក៏ដូចជាការបង្ហាញពីការ ស្វែងរកសេចក្តីសុខក្នុងជីវិត តាមរយៈការតស៊ូជំនះឧបសគ្គផ្សេងៗ។ ការផលិតជាភាពយន្ត "សុវណ្ណាហង្ស" ត្រូវបានផលិតជាខ្សែភាពយន្តជាច្រើនជំនាន់មកហើយ ដោយសារតែសាច់រឿងមានភាពទាក់ទាញ និងបង្ហាញពីសមត្ថភាពអស្ចារ្យនៃតួអង្គ។ ចំណែករឿង មរណៈមាតា ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០០៤ វិញ ជារឿងអប់រំដ៏សោកសៅដែលនិយាយពីជីវិតក្មេងស្រីម្នាក់ដែលត្រូវម្ដាយចុងធ្វើបាបយ៉ាងខ្លាំង រហូតបណ្ដាលឱ្យម្ដាយបង្កើតរបស់នាងស្លាប់ ហើយបានចាប់កំណើតជាត្រីដំរី ដែលបង្កប់នូវសារៈសំខាន់នៃសេចក្ដីស្រឡាញ់របស់ម្ដាយ និងផលវិបាកនៃការធ្វើបាបកូន។។ វាក៏បានបង្កប់នូវ សារៈសំខាន់នៃការគោរពដឹងគុណមាតាបិតា ដែលជាគុណធម៌ដ៏ធំបំផុតនៅក្នុងសង្គមខ្មែរ។ ការផលិតជាភាពយន្ត ភាពយន្ត "មរណៈមាតា" ឆ្នាំ២០០៤ បានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយសារតែសាច់រឿងមានមនោសញ្ចេតនាជ្រាលជ្រៅ និងបង្កប់នូវសារអប់រំ។ រឿង នាងកាកី ជារឿងអប់រំដ៏ល្បីមួយទាក់ទងនឹងភាពមិនស្មោះត្រង់របស់នារី ដែលបានបន្សល់ទុកនូវពាក្យស្លោក "ចិត្តកាកី" ក្នុងវប្បធម៌ខ្មែរ រហូតមកដល់បច្ចុប្បន្ន។ វាបានបង្ហាញយ៉ាងច្បាស់ពី ផលវិបាកដ៏ធ្ងន់ធ្ងរនៃការល្មើសនឹងសច្ចៈ និងភាពស្មោះត្រង់ ដែលនាំឲ្យមានការឈឺចាប់ និងវិនាសទាំងសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ការផលិតជាភាពយន្តនៃរឿង "នាងកាកី" នៅក្នុងឆ្នាំ ១៩៦៧ ដឹកនាំដោយលោក ឡាយ ណាវ៉ា សម្តែងដោយលោក គង់ សំអឿន និងអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការផលិតរឿងនិទានបុរាណជាខ្សែភាពយន្តបានទទួលការគាំទ្រខ្លាំងបំផុតក្នុង សម័យមាស ទសវត្សរ៍ឆ្នាំ១៩៦០ ដល់ ១៩៧០។ ភាពយន្តទាំងនោះបានប្រើប្រាស់ បច្ចេកទេសផលិតសម័យនោះ យ៉ាងប៉ិនប្រសប់ ដើម្បីរៀបរាប់ពីរឿងនិទានឲ្យមានភាពរស់រវើក និងទាក់ទាញអារម្មណ៍អ្នកទស្សនា។ ក្រោយសម័យខ្មែរក្រហម ថ្វីត្បិតតែមានការផលិតឡើងវិញនូវរឿងមួយចំនួនដូចជា "ទុំទាវ" ក៏ដោយ ក៏ចំនួននៃការយកលំនាំតាមរឿងនិទានបុរាណមកផលិតជាភាពយន្តហាក់មានការថយចុះបន្តិច។ បើធៀបទៅនឹងការផលិតភាពយន្តបែបសម័យទំនើប ឬបែបខ្មោច ភាពយន្តរឿងនិទានបុរាណទាំងនោះបានប្រើប្រាស់បច្ចេកទេសសម័យនោះដើម្បីរៀបរាប់ពីរឿងនិទានឲ្យមានការបង្ហាញពីសិល្បៈនៃការនិទានរឿងបែបប្រពៃណីខ្មែរ។ ទោះជាយ៉ាងណា ការងារអភិរក្ស និងការផ្សព្វផ្សាយរឿងនិទានបុរាណតាមរយៈភាពយន្តនៅតែជាកិច្ចការសំខាន់មួយ។ ដើម្បីធានាថាក្មេងៗជំនាន់ក្រោយនៅតែអាចស្វែងយល់ និងរីករាយជាមួយមរតកវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន ដោយមិនភ្លេចឫសគល់នៃអរិយធម៌ខ្មែរឡើយ។ ការបន្តយកលំនាំតាមរឿងនិទានបុរាណមកផលិតជាខ្សែភាពយន្ត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរពីជំនាន់មួយទៅជំនាន់មួយ។